ជីដូនជីតាដើរតួនាទីយ៉ាងសំខាន់ និងចម្រុះក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារ។ ក៏មិនត្រឹមតែផ្តល់ផលប្រយោជន៍ដល់កុមារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដល់ឪពុកម្តាយ និងជីដូនជីតាខ្លួនឯងផងដែរ។ ចំពោះ តួនាទីសំខាន់ៗរបស់ជីដូនជីតាមានដូចជា ជាអ្នកថែទាំចម្បង ជាអ្នកបន្តវេនវប្បធម៌ និងប្រពៃណី ជាអ្នកផ្តល់ការគាំទ្រផ្លូវអារម្មណ៍ និងប្រាជ្ញា ជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុ ជាអ្នកសម្របសម្រួល និងជាអ្នកបង្រួបបង្រួមគ្រួសារជាដើម។ នៅក្នុងគ្រួសារជាច្រើន ជាពិសេសនៅពេលដែលឪពុកម្តាយទាំងពីរនាក់ត្រូវចេញទៅធ្វើការពេញម៉ោង។ ជីដូនជីតាជារឿយៗដើរតួនាទីជាអ្នកមើលថែទាំចៅៗប្រចាំថ្ងៃ។ ពួកគេអាចទទួលខុសត្រូវលើការមើលថែទាំ ការរៀបចំអាហារ ការជូនទៅសាលារៀន និងការមើលថែនៅពេលឪពុកម្តាយអវត្តមាន។ តួនាទីនេះជួយកាត់បន្ថយបន្ទុកឪពុកម្តាយ និងធានាថាកុមារទទួលបានការថែទាំត្រឹមត្រូវក្នុងបរិយាកាសគ្រួសារកក់ក្តៅ។ ហើយជីដូនជីតាគឺជាឃ្លាំងនៃចំណេះដឹង និងបទពិសោធន៍ដ៏សម្បូរបែប។ ពួកគេដើរតួជាស្ពានភ្ជាប់ជំនាន់ដោយការបង្រៀនចៅៗអំពីប្រវត្តិសាស្រ្តគ្រួសារ ប្រពៃណី ទំនៀមទម្លាប់ ភាសា និងតម្លៃវប្បធម៌។ ដោយពួកគេអាចនិទានរឿង ឧទាហរណ៍ ពន្យល់ពីអត្ថន័យនៃពិធីសាសនា ឬបង្រៀនពីជំនាញប្រពៃណីផ្សេងៗ ដែលជួយឲ្យចៅៗបានយល់ដឹងកាន់តែស៊ីជម្រៅអំពីអត្តសញ្ញាណ និងឫសគល់របស់ពួកគេ។ ជីដូនជីតាក៏ជាអ្នកផ្តល់នូវក្តីស្រឡាញ់ ភាពកក់ក្តៅ និងការយកចិត្តទុកដាក់ដែលមិនអាចកាត់ថ្លៃបានផងដែរ។ ពួកគេគឺជាប្រភពនៃការលួងលោម និងការយោគយល់សម្រាប់កុមារ ជាពិសេសនៅពេលដែលកុមារជួបប្រទះបញ្ហា ឬការលំបាក។ ពួកគាត់ក៏អាចផ្តល់ដំបូន្មានល្អៗ ចែករំលែកបទពិសោធន៍ជីវិត និងជួយកុមារឱ្យអភិវឌ្ឍជំនាញក្នុងការដោះស្រាយបញ្ហាផងដែរ។ ក៏ដូចជាធ្វើឲ្យកុមារមានការយល់ដឹងពីជីវិតតាមរយៈទស្សនៈវិស័យរបស់អ្នកដែលមានវ័យចំណាស់ទៀតផង។ ក្នុងករណីខ្លះ ជីដូនជីតាអាចផ្តល់ជំនួយផ្នែកហិរញ្ញវត្ថុដល់គ្រួសារ ឬផ្ដល់ដល់ចៅៗ ដូចជាការជួយបង់ថ្លៃសិក្សា ថ្លៃព្យាបាល ឬការចំណាយចាំបាច់ផ្សេងៗ។ ការគាំទ្រផ្នែកហិរញ្ញវត្ថុនេះអាចជួយកាត់បន្ថយសម្ពាធសេដ្ឋកិច្ចរបស់ឪពុកម្តាយ និងធានាថាកុមារទទួលបានធនធានចាំបាច់សម្រាប់ការលូតលាស់ និងការអប់រំ។ ជីដូនជីតាជារឿយៗដើរតួនាទីជាចំណុចកណ្តាលនៃគ្រួសារ ដោយជួយរក្សាទំនាក់ទំនងរវាងសមាជិកគ្រួសារផ្សេងៗ។ ពួកគេអាចរៀបចំការជួបជុំគ្រួសារ ដោះស្រាយជម្លោះ និងជួយពង្រឹងចំណងមិត្តភាពរវាងគ្នានិងគ្នា។ ហើយវត្តមានរបស់ពួកគាត់ជួយបង្កើតបរិយាកាសគ្រួសារដែលចុះសម្រុងគ្នា និងពោរពេញដោយក្តីស្រឡាញ់។ តួនាទីជីដូនជីតាមានអត្ថប្រយោជន៍ជាច្រើនចំពោះ កុមារ ឪពុកម្តាយ និងសូម្បីតែសម្រាប់ជីដូនជីតាខ្លួនឯងផ្ទាល់។ ក្រោមការថែទាំរបស់ពួកគាត់ កុមារទទួលបានការថែទាំបានត្រឹមត្រូវ និងមានសុវត្ថិភាព ជាពិសេសនៅពេលឪពុកម្តាយរវល់។ ឯការគាំទ្រផ្លូវអារម្មណ៍ពីជីដូនជីតាជួយកុមារឱ្យមានអារម្មណ៍ទទួលបានការស្រឡាញ់ មានតម្លៃ និងមានទំនុកចិត្តលើខ្លួនឯង។ កុមារក៏អាចរៀនពីប្រពៃណី និងវប្បធម៌ ពីសំណាក់ជីដូនជីតាបានផងដែរ។ ហើយជីដូនជីតាអាចបង្រៀនជំនាញជីវិតជាក់ស្តែង និងបទពិសោធន៍ដែលមិនអាចរកបានពីកន្លែងផ្សេងទៅកាន់ចៅៗរបស់ពួកគាត់ទៀងផង។ បន្ថែមពីនេះ កុមារក៏អាចរៀនពីសារៈសំខាន់នៃទំនាក់ទំនងក្នុងគ្រួសារ និងការគោរពចំពោះមនុស្សចាស់ផងដែរ។ ហើយជីដូនជីតាជួយកាត់បន្ថយបន្ទុកការងារផ្ទះ និងការមើលថែកុមារ ជំនួសឪពុកម្តាយរបស់ពួកគេ ដែលអនុញ្ញាតឱ្យឪពុកម្តាយរបស់កុមារមានពេលសម្រាក ឬផ្តោតលើការងារបានល្អ។ ហើយឪពុកម្តាយក៏អាចទទួលបានដំបូន្មាន និងការគាំទ្រផ្លូវចិត្តពីជីដូនជីតាដែលមានបទពិសោធន៍ក្នុងការចិញ្ចឹមកូនរួចមកហើយ។ វត្តមានរបស់ជីដូនជីតាផ្តល់ភាពបត់បែនដល់ឪពុកម្តាយក្នុងការដោះស្រាយបញ្ហាគ្រាអាសន្ន ឬកាលវិភាគការងារផ្សេងៗ។ ហើយឪពុកម្តាយក៏មានទំនុកចិត្តថាកូនៗរបស់ពួកគេកំពុងស្ថិតក្នុងការថែទាំដ៏ល្អ និងមានសុវត្ថិភាពផងដែរ។ ក្រៅពីនេះ ការចូលរួមក្នុងការចិញ្ចឹមបីបាច់ចៅៗអាចជួយឱ្យជីដូនជីតាមានអារម្មណ៍ថាខ្លួនឯងមានប្រយោជន៍ និងសកម្ម ដែលអាចជួយរក្សាសុខភាពផ្លូវចិត្តរបស់ពួកគេ។ ការមានទំនាក់ទំនងជាមួយចៅៗជួយជីដូនជីតាឲ្យកាត់បន្ថយភាពឯកោ និងរក្សាទំនាក់ទំនងនៅសង្គម។ ឯការចំណាយពេលជាមួយចៅៗនាំមកនូវភាពរីករាយ និងអនុស្សាវរីយ៍ល្អៗដល់ពួកគាត់ផងដែរ។ ហើយជីដូនជីតាក៏មានឱកាសបញ្ជូននូវអ្វីដែលគាត់មានដល់គ្រួសារនិងអ្នកជំនាន់ក្រោយរបស់ពួកគាត់ផងដែរ។ សរុបមក តួនាទីរបស់ជីដូនជីតាក្នុងការចិញ្ចឹមបីបាច់ថែរក្សាកុមារគឺមានលក្ខណៈទូលំទូលាយ និងមានសារៈសំខាន់ណាស់ក្នុងការកសាងគ្រួសាររឹងមាំ និងមានសុភមង្គល។